ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់សិល្បៈបុរាណមួយរបស់ខ្មែរ ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ វាជាការសម្តែងសិល្បៈ ដែលផ្សារភ្ជាប់ទៅនឹងពិធីបុណ្យប្រពៃណី ជំនឿសាសនា និងរឿងព្រេងនិទានរបស់ខ្មែរ។ ល្ខោនស្រមោលស្បែកធំមានប្រវត្តិដ៏យូរលង់ណាស់មកហើយនៅក្នុងប្រទេសកម្ពុជា។ ប្រភពដើមរបស់ល្ខោននេះ ត្រូវបានគេរកឃើញមានតាំងពីសម័យមុនអង្គរ ពោលគឺពីសតវត្សទី ១មកម្ល៉េះ។ ហើយល្ខោនស្រមោលស្បែកធំ បានរីកចម្រើនយ៉ាងខ្លាំងនៅសម័យអង្គរ ដោយក្លាយជាសិល្បៈសម្តែងសំខាន់មួយក្នុងផ្លូវសាសនា និងវប្បធម៌។ សិល្បៈស្បែកនេះ ត្រូវបាននាំចូលពីឥណ្ឌានៅដើមសតវត្សទី១ នៃគ្រិស្តសករាជ។ ពោលគឺសិល្បៈស្បែកមានកំណើតចេញពីប្រទេសឥណ្ឌាភាគខាងត្បូង ។ ភស្តុតាងមួយចំនួនបានបង្ហាញថា ការសម្តែងល្ខោនស្បែកធំត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យសាសនា និងពិធីរាជ្យសំខាន់ៗ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងនាំមកនូវសេចក្តីសុខចម្រើន។ ពីដើមឡើយ ល្ខោនស្បែកធំត្រូវបានគេចាត់ទុកជាសិល្បៈសម្រាប់តែព្រះមហាក្សត្រ និងពួកវណ្ណៈអភិជនប៉ុណ្ណោះ។ រឿងដែលយកមកសម្តែងភាគច្រើនគឺ រឿងរាមកេរ្តិ៍ ដែលជាកំណែរបស់ខ្មែរ មកពីរឿង រាមាយណៈ របស់ឥណ្ឌា។ វាបានជ្រាបចូលក្នុងវប្បធម៌ខ្មែរ ហើយត្រូវបានគេកែច្នៃឱ្យមានលក្ខណៈជាតិ ស្របតាមជំនឿ និងប្រពៃណីរបស់ខ្មែរ។ តាមរយៈរឿងរាមកេរ្តិ៍ ល្ខោនស្បែកធំបានឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសាសនា មាន ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា សីលធម៌ សង្គម និងការតស៊ូរវាងភាពល្អ និងអាក្រក់។ ក្នុងអំឡុងរបបខ្មែរក្រហម ល្ខោនស្បែកធំបានរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយសារតែរបបនេះបានបំផ្លាញវប្បធម៌បុរាណ សិល្បៈ និងបេតិកភណ្ឌជាតិ។ ដោយសិល្បករជាច្រើនត្រូវបានសម្លាប់ ហើយឧបករណ៍ រូបស្បែក ក៏ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ទម្រង់សិល្បៈល្ខោនស្រមោលស្បែកធំបានកំពុងស្តារឡើងវិញយ៉ាងសកម្ម ដោយការខិតខំរបស់សិល្បករខ្មែរ បុគ្គលិកវប្បធម៌ និងស្ថាប័នរដ្ឋ។ ដើម្បីរក្សាទុកកេរ្តិ៍ដំណែលវប្បធម៌ដ៏មានតម្លៃនេះ ត្រូវមានការសហការយ៉ាងជាក់លាក់រវាងស្ថាប័នរដ្ឋ អង្គការសិល្បៈ។ ការសម្តែងល្ខោនស្រមោលស្បែកធំមានលក្ខណៈពិសេសប្លែកពីគេ។ ការសម្តែងត្រូវបានបង្ហាញនៅពីក្រោយវាំងននធំពណ៌សថ្លា ដែលផ្ដល់នូវបរិយាកាសស្រស់ស្អាត និងបញ្ចេញពន្លឺក្នុងការបង្ហាញស្រមោលតួអង្គបានយ៉ាងច្បាស់លាស់ ។ នៅពីមុខវាំងននគឺជាកន្លែងសម្រាប់ទស្សនិកជន ហើយនៅពីក្រោយវាំងននគឺជាកន្លែងសម្រាប់អ្នកសម្តែង និងភ្លេង។ នៅពីក្រោយអ្នកសម្តែង គេដាក់ប្រភពពន្លឺដ៏ខ្លាំងមួយ ពីដើមប្រើភ្លើងគប់ ឬភ្លើងប្រេងសាំង ប៉ុន្តែឥឡូវប្រើអគ្គិសនី ដើម្បីឱ្យរូបស្បែកអាចបោះស្រមោលរបស់វាទៅលើវាំងនន។ តួអង្គនីមួយៗត្រូវបានឆ្លាក់ចេញពីស្បែកគោ ហើយមានទំហំធំ ជួនកាលខ្ពស់ជាង ១ ម៉ែត្រ។ រូបស្បែកទាំងនេះ មិនមានសន្លាក់ ឬកម្រើកដូចអាយ៉ងផ្សេងទៀតទេ ព្រោះវាត្រូវបានកាត់ និងបង្កើតឡើងយ៉ាងប្រុងប្រយ័ត្ន។ ចលនារបស់តួអង្គគឺអាស្រ័យលើការបត់បែន និងការរាំរបស់អ្នកកាន់ស្បែក។ អ្នកសម្តែង ឬ អ្នកកាន់ស្បែក គឺជាអ្នកដែលបកស្រាយចលនារបស់តួអង្គ។ ពួកគេកាន់រូបស្បែកដោយដៃទាំងពីរ ហើយរាំ ឬធ្វើចលនាយ៉ាងទន់ភ្លន់នៅពីមុខពន្លឺដោយបញ្ចេញរូបភាពតួអង្គដូចមានជីវិត។ ចលនានោះ ដើម្បីបង្កើតស្រមោលដ៏រស់រវើក និងមានជីវិតលើវាំងនន ដែលធ្វើឲ្យរឿងនិទានក្នុងល្ខោនស្រមោលស្បែកធំកាន់តែមានភាពទាក់ទាញ។ អ្នកសម្តែងត្រូវការកម្លាំង និងការអត់ធ្មត់ខ្ពស់បំផុត ដើម្បីអាចគ្រប់គ្រងចលនាបានយ៉ាងល្អ។ ដោយសារតែរូបស្បែកមានទម្ងន់ធ្ងន់ និងធំ អ្នកសម្តែងត្រូវប្រឹងប្រែងប្រើកម្លាំងខ្ខ្លាំងក្នុងការចាប់កាន់ និងគ្រប់គ្រងចលនារបស់វា។ រឿងត្រូវបាននិទាន ដោយអ្នកនិទានរឿងជាច្រើននាក់ដែលច្រៀង និងរៀបរាប់ពាក្យពេចន៍ពីក្នុងរឿងរាមកេរ្តិ៍។ ពួកគេត្រូវបានអមដោយ វង់ភ្លេងពិណពាទ្យ ដែលជាវង់ភ្លេងបុរាណខ្មែរ មានឧបករណ៍ដូចជា រនាត គង ទ្រ សំភោរ ស្គរជាដើម។ តន្ត្រីដើរតួនាទីសំខាន់ក្នុងការកំណត់អារម្មណ៍ និងល្បឿននៃរឿង ដោយវាបានបង្កើតបរិយាកាស និងអមជាមួយសកម្មភាពសម្តែង ដើម្បីបង្កើនចំណាប់អារម្មណ៍ និងធ្វើឲ្យរឿងមានភាពទាក់ទាញ។ ខាងក្រោមនេះជាការរៀបរាប់ពីរបៀបផលិតស្បែកដែលយកមកប្រើប្រាស់ក្នុងពេលសម្តែង។ ការផលិតរូបស្បែកសម្រាប់ល្ខោនស្រមោលស្បែកធំជាដំណើរការដ៏ស្មុគស្មាញ និងទាមទារនូវភាពប៉ិនប្រសប់ខ្ពស់។ ជាដំបូង គេជ្រើសរើសស្បែកគោដែលស្អាតល្អ គ្មានស្លាកស្នាម ឬដាច់រហែក។ ស្បែកដែលគេពេញនិយមប្រើគឺស្បែកគោញី ព្រោះវាស្តើង និងមានភាពទន់ភ្លន់ជាងស្បែកគោធម្មតា ហើយងាយស្រួលឆ្លាក់រូបរាង ដែលធ្វើឲ្យមានភាពស្រស់ស្អាត។ ការរៀបចំដើម្បីផលិត ស្បែកធំ ត្រូវមានដំណាក់កាលសំខាន់ៗជាច្រើន មានដូចខាងក្រោម។ ស្បែកត្រូវបានគេយកទៅត្រាំទឹកប្រហែលជា ៣ ថ្ងៃ ដើម្បីឱ្យវារីក។ បន្ទាប់មក គេយកកាំបិត ឬដែកកោសមកកោសរោម និងជាតិខ្លាញ់ចេញពីស្បែកឱ្យស្អាតល្អ។ វាទាមទារអោយមានភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យស្បែកដាច់។ ស្បែកដែលបានសម្អាតហើយ ត្រូវយកទៅហាលក្រោមពន្លឺថ្ងៃឱ្យស្ងួតល្អ។ ការហាលនេះត្រូវប្រយ័ត្នកុំឱ្យស្បែកកោង ឬរួញ ពីព្រោះបើស្បែកទទួលកម្តៅខ្លាំងពេក ឬមិនស្មើគ្នា វាអាចនាំឲ្យស្បែកបាត់ទ្រង់ទ្រាយដើម។ នៅពេលស្បែកស្ងួត គេនឹងធ្វើការលាបថ្នាំគីមី ឬថ្នាំបុរាណលើផ្ទៃស្បែក ដើម្បីបង្កើនភាពរឹងមាំ។ នៅពេលស្បែករឹងមាំ វានិងមានពណ៌ត្នោតចាស់ ដែលល្អសម្រាប់បោះស្រមោល។ ជួនកាល គេនិយមលាបថ្នាំលើស្បែកច្រើនលើក ហើយហាលច្រើនសា ដើម្បីធានាថាស្បែកមានភាពរឹងមាំ ប្រើប្រាស់បានយូរ។ ការគូសគំនូរ និងឆ្លាក់លើស្បែកដែលបានរៀបចំរួច គឺជាដំណាក់កាលសំខាន់បំផុត និងក៏ជាចំណុចដែលត្រូវប្រុងប្រយ័ត្នខ្លាំងណាស់។ នៅពេលដែលស្បែកបានរៀបចំរួចរាល់ហើយ សិល្បករគូសគំនូរតួអង្គនីមួយៗទៅលើស្បែកនោះ។ រូបគំនូរទាំងនេះត្រូវតែមានភាពល្អិតល្អន់ និងត្រូវតាមលក្ខណៈពិសេសរបស់តួអង្គនីមួយៗនៅក្នុងរឿងរាមកេរ្តិ៍ និងរឿងផ្សេងៗ។ បន្ទាប់មក គេប្រើឧបករណ៍ឆ្លាក់ផ្សេងៗដើម្បីឆ្លាក់លំនាំ និងលម្អិតនៅលើរូបស្បែក។ ការឆ្លាក់នេះទាមទារភាពប៉ិនប្រសប់ និងការអត់ធ្មត់ខ្ពស់ ព្រោះវាជាការងារសិល្បៈដ៏ល្អិតល្អន់។ ចន្លោះប្រហោងដែលឆ្លាក់ចេញ នឹងក្លាយជាផ្នែកដែលពន្លឺអាចចាំងឆ្លងកាត់បាន ដើម្បីបង្កើតជាលំនាំនៅលើស្រមោល។ ក្រោយពីឆ្លាក់រួច រូបស្បែកជាទូទៅត្រូវបានគេលាបពណ៌ខ្មៅ ឬពណ៌ត្នោតចាស់ ដើម្បីឱ្យស្រមោលមានភាពច្បាស់ល្អ។ ទោះជាយ៉ាងណាក៏ដោយ ជួនកាលក៏មានរូបស្បែកខ្លះត្រូវបានលាបពណ៌ភ្លឺៗសម្រាប់ផ្នែកខ្លះដែលចង់បង្ហាញពីលក្ខណៈពិសេសរបស់តួអង្គដែរ។ ក៏ប៉ុន្តែ ពណ៌ទាំងនោះនឹងមិនសូវច្បាស់នៅលើស្រមោលឡើយ ព្រោះពេលសម្តែងល្ខោនស្រមោលស្បែកធំ គេប្រើពន្លឺបាញ់ពីក្រោយរូបស្បែក។ ចុងបញ្ចប់ គេភ្ជាប់បង្គងឈើពីរទៅនឹងរូបស្បែក ដើម្បីឱ្យអ្នកសម្តែងអាចកាន់ និងបញ្ជាបានយ៉ាងងាយស្រួល។ សរុបមក ល្ខោនស្រមោលស្បែកធំមិនត្រឹមតែជាការសម្តែងសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីជំនឿ សាសនា ប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតរបស់ប្រជាជនខ្មែរផងដែរ។